ជាមួយនឹងធនធានជលផលដ៏សម្បូរបែប ប្រជាជនខ្មែរបានបង្កើត និងប្រើប្រាស់ឧបករណ៍នេសាទប្រពៃណីជាច្រើនប្រភេទ ដែលត្រូវបានបន្សល់ទុកពីជំនាន់មួយទៅជំនាន់មួយ។ ហើយឧបករណ៍នេសាទខ្មែរ ភាគច្រើនធ្វើពីឫស្សី និងអាចរក្សាទុកបានចន្លោះពីពីរទៅបីឆ្នាំ ហើយភាគច្រើនទុកសម្រាប់នេសាទត្រី ក្តាម ខ្យង និងអន្ទង់ជាដើម។ សម្រាប់បច្ចុប្បន្នឧបករណ៍នេសាទបែបបុរាណ មិនសូវមានអ្នកចាប់អារម្មណ៍ប្រើឡើយ ដោយសារភាពសម្បូរបែបនៃឧបករណ៍បែបថ្មីៗ ហើយដែលងាយស្រួលដល់ការនេសាទ។ ចំពោះឧបករណ៍នេសាទខ្មែរមួយប្រភេទនោះគឺ សំណាញ់ ជាឧបករណ៍នេសាទមួយដែលខ្មែរនិយមប្រើក្នុងការបង់យកត្រីផងដែរ។ យ៉ាងណាមិញ សំណាញ់នេះទម្រាំអាចយកមកបង់នេសាទបាន គឺត្រូវការត្បាញដោយខ្សែអំបោះជាក្រឡាញឹកដឹកជាប់គ្នា ហើយចាយពេលច្រើនថ្ងៃណាស់។ ដូចនេះដើម្បីបាន សំណាញ់មួយទាល់តែមានការអត់ធ្មត់និងព្យាយាម រីឯការត្បាញក៏ត្រូវមានវិធី និងក្បួនខ្នាតថែមទៀតផង។ យើងមកស្គាល់ឧបករណ៍នេសាទខ្មែរមួយប្រភេទទៀតគឺ មង ដែលមងមានច្រើនប្រភេទដូចជា មងរាយ មងអន្លង់ មងរាយស្រែ មងត្រីអណ្តាតឆ្កែ មងត្រីរៀល មងបណ្តែត មងត្រីព្រួល មងត្រីចង្វា មងអូសដៃ។ល។ មងទាំងអស់នេះត្រូវបានគេផលិតពីសរសៃនីឡុង។ ចំពោះសរសៃអំបោះនីឡុង ត្រូវបានប្រជាជនខ្មែរនិយមប្រើប្រាស់យ៉ាងច្រើនសម្រាប់ធ្វើមង ហើយសម្ភារៈសម្រាប់ផលិតមងទាំងអស់ គឺមានលក់នៅលើទីផ្សារផងដែរ។ ប្រជាពលរដ្ឋនៅតាមបឹង ទន្លេ ស្ទឹង និយមប្រើ មងសម្រាប់ដាក់តាមអន្លង់ទឹកជ្រៅ ដែលមងប្រភេទនេះត្រូវបានកំណត់ដោយទំហំក្រឡាធំៗ ប្រមាណ ៣៥០ មីលីម៉ែត្រ មានប្រវែងបណ្តោយ ៨០ម៉ែត្រ និងជម្រៅ ៧ម៉ែត្រ។ ម្យ៉ាងវិញទៀត វាត្រូវបានចងភ្ជាប់ដោយដបជ័រ ឬដោយឬស្សីប្រវែង ៤ម៉ែត្រ បណ្តាក់គ្នាធ្វើជាកំសួលដើម្បីបណ្តែតមង។ ប្រជានេសាទ ដាក់មងប្រភេទនេះ តាមអន្លង់ទឹកជ្រៅ ជាពិសេសនៅក្នុងទន្លេសេកុង សេសាន ស្រែពក និងទន្លេមេគង្គលើ នាអំឡុងពេលទឹកនៅក្នុងទន្លេទាំងនោះស្រកចុះ ចាប់ពីខែវិច្ឆិកា ដល់ ខែឧសភា។ ហើយនៅក្នុងរយៈពេលនេះ ត្រីមេពូជ ដែលជាប្រភេទត្រីធ្វើចរាចរផ្លាស់ទី បានប្រមូលផ្តុំគ្នាទៅនៅតំបន់ទាំងនោះ ជាពិសេសនៅដើមរដូវវស្សា ការបន្តពូជ និងពង-កូន របស់ត្រីមេពូជ បានកើតនៅតាមអន្លុងទឹកជ្រៅៗ យ៉ាងណាមិញ មងប្រភេទនេះ គេអាចនេសាទត្រីចម្រុះបានច្រើនប្រភេទ ដូចជា ត្រីប្រា ត្រីគល់រាំង ត្រីក្របី ត្រីសណ្តាយត្រីបងឡាវ ត្រីគ្រុំ ត្រីក្អែក ត្រីប៉ាវ៉ាត្រីត្រសក់ ត្រីមុខពីរ ត្រីព្រួល ត្រីឆ្កោក ។ ចំពោះប្រភេទត្រីដូចបានរៀបរាប់ខាងលើនេះ ជាទូទៅ ពួកវាប្រើប្រាស់អន្លង់ទឹកជ្រៅសម្រាប់ជាជម្រកលាក់ខ្លួននៅរដូវប្រាំង និងជាជម្រកពង-កូនក្នុងរដូវវស្សា។ ដូចនេះជៀសវាងការនេសាទត្រីប្រភេទទាំងនេះ ក្នុងកំឡុងពេលរដូវត្រីពង នោះមានន័យថា យើងកំពុងនាំគ្នាបំផ្លាញធនធានជលផលរបស់ប្រទេសយើង។ សម្រាប់់ឧបករណ៍នេសាទមួយប្រភេទទៀតនោះគឺ អួន ដែលជាសំណាញ់រាងការ៉េ ឬចតុកោណដែលមានបង្គោលបួនជ្រុងសម្រាប់ទ្រ ហើយគេប្រើ អួន ដោយទម្លាក់វាចូលក្នុងទឹក ហើយលើកវាឡើងវិញយ៉ាងលឿននៅពេលមានត្រីហែលពីលើ។ មួយវិញទៀត អួនត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅតាមមាត់បឹង ទន្លេ ស្រះ ឬពីលើទូក ហើយអ្នកនេសាទអាចបាចចំណីតិចតួចនៅពីលើអួន ដើម្បីទាក់ទាញត្រីឲ្យមកប្រមូលផ្តុំគ្នា មុននឹងលើកអួនឡើង។ ចំណែកឯឧបករណ៍នេសាទមួយប្រភេទៀតគឺ លប ជាឧបករណ៍មួយប្រភេទ ដែលអ្នកនេសាទ និងកសិករនិយមប្រើ ដោយយកទៅដាក់នៅតាមប្រឡាយ ឬស្រែដែលមានទឹកហូររឹមៗ មានទប់របាំងសងខាងធ្វើផ្លូវទឹក ដាក់លបត្រងយកត្រី។ ម្យ៉ាងវិញទៀត ឧបករណ៍លប មានច្រើនទំហំ និងមានឈ្មោះតាមតំបន់នីមួយៗ ដូចជាលបត្រីព្រួល ត្រីឆ្ពិន ត្រីឆ្ដោជាដើម។ ចំពោះលបត្រីប្រភេទទាំងនេះ គេកម្រឃើញមានទំហំតូចណាស់ ភាគច្រើនមានទំហំចាប់ពីមួយឱប ទៅបីឱបមនុស្ស និងអាចមានប្រវែងចន្លោះពី១ម៉ែត្រ ទៅ៣ម៉ែត្រឯណោះ។ ទន្ទឹមនឹងនេះផងដែរ ឧបករណ៍ប្រភេទនេះ គេយកឫស្សីធ្វើជាគ្រោងឆ្អឹង បន្ទាប់មករុំសំណាញ់ពីខាងក្រៅ។ បច្ចុប្បន្ន ប្រជានេសាទរស់នៅតាមស្រុកបឹងនៅក្នុងខេត្តកណ្ដាល នៅបន្តប្រើភាគច្រើន ជាពិសេសនៅរដូវទឹកស្រក ក្នុងជម្រៅទឹកចន្លោះពី៣ ទៅ៧ម៉ែត្រ ។ ហើយនៅពេលផុតរដូវនេសាទ គេច្រើនយកឧបរណ៍ទាំងនេះ ទៅគរពីលើគ្នាក្នុងរោងនៅជិតៗផ្ទះ ដើម្បីរក្សាទុកប្រើឆ្នាំក្រោយៗទៀត។ បន្ទាប់មកយើងមកស្គាល់ឧបករណ៍នេសាទមួយប្រភេទថែមទៀតគឺ ឈ្នាង ដែលឧបករណ៍នេសាទនេះ មាន៣ប្រភេទផ្សេងខុសៗគ្នា។ ដែលប្រភេទទីមួយនោះគឺ ឈ្នាងដង គឹធ្វើដោយបន្ទះឫស្សីមានដង១ និងកាំសម្រាប់ដួសដងកោយត្រី នៅទីទឹកជ្រៅ ឬទឹកហូរ។ ចំណែកឯប្រភេទទីពីរគឺ ឈ្នាងដៃ ឬឈ្នាងជញ្ជាត់ ធ្វើដោយបន្ទោះឫស្សីសម្រាប់ដួសកោយ ជញ្ជាត់ យកមច្ឆជាតិ ឬត្រីតូចៗ។ ហើយប្រភេទចុងក្រោយគេនោះគឹ ឈ្នាងត្រាំ ដែលធ្វើដោយរនាបឫស្សី មានដង២ មានកាំផងសម្រាប់អូសទាញលើកបាន និងអាចប្រើការដាក់ត្រាំក្នុងទឹកបានផងដែរ។ ជាទូទៅនៅតាមស្រុកស្រែ គេនិយមប្រើឈ្នាងដៃ ដើម្បីជញ្ជាត់ត្រីតូចៗ ក្ដាម កន្តេះឡង់ ដែលរស់នៅតាមទឹករាក់ៗប្របតាមមាត់ទឹក ឬក្នុងទឹកត្រពាំងជាដើម។ ក្រៅពីនេះនៅមានឧបករណ៍នេសាទមួយប្រភេទទៀតគឺ លាន់ ជាឧបករណ៍នេសាទមួយសម្រាប់ដាក់អន្ទង់ បន្ទាប់មកគេយកដើមឫស្សីធំមួយកំណាត់ ទម្លុះឲ្យមានប្រហោងជាហែប មានប្រឹសសម្រាប់ដាក់ត្រាំក្នុងទឹកឲ្យអន្ទង់ចូល។ ចំពោះឫស្សីទាំងនោះ ត្រូវបានគេយកខ្នែងចេញ ហើយធ្វើឲ្យវារលោង និងស្រាលជាងមុន ដែលវាមានប្រវែងមិនក្រោមមួយម៉ែត្រកន្លះទេក្នុងមួយដើមៗ។ មិនតែប៉ុណ្ណោះ លាន់ ត្រូវបានគេយកទៅស៊ក តាមត្រឹបកំប្លោក ឬត្រកួនដែលមានទឹករាក់ ឬជ្រៅ តាមស្ថានភាពដែលអាចនឹងមានសត្វអន្ទង់រស់នៅ។ ចំណែកឯ ឧបករណ៍ប្រភេទនេះ កម្រឃើញមានអ្នកប្រើណាស់នាពេលបច្ចុប្បន្ន ព្រោះសត្វអន្ទង់ក៏មិនសូវមានណាស់ណាផងដែរ។ មួយវិញទៀត វិធីសាស្រ្តនេសាទបែបបុរាណប្រភេទនេះ ក៏គេមិនសូវចាប់អារម្មណ៍ប្រើដែរ ដោយសារបច្ចុប្បន្នឧបករណ៍នេសាទទំនើបៗគឺមានច្រើន។ ចំពោះឧបករណ៍នេសាទមួយប្រភេទទៀតនោះគឺ ទ្រូ ដែលជាប្រដាប់នេសាទ ធ្វើដោយបន្ទោះឫស្សីក្រងរាងប៉ោងកណ្ដាល មានប្រឹសនៅចំហៀង។ ម្យ៉ាងវិញទៀត ឧបករណ៍ប្រភេទនេះ គេច្រើនដាក់តាមបឹង ឬត្រពាំងដែលមានជម្រៅទឹកប្រហែលកន្លះម៉ែត្រ។ ទទឹមនឹងនេះ ទ្រូត្រូវបានគេយកទៅដាក់ក្នុងទឹកដែលមានស្មៅឬក្រោមកំប្លោក ដើម្បីឱ្យត្រី ឬក្ដាមខ្យង ចូលសំងំនៅក្នុងនោះ។ លើសពីនេះទៅទៀតនោះ អ្នកនេសាទដាក់ទ្រូទុកចោលរយៈពេលមួយឬពីរយប់ ទើបទៅលើកម្ដង។ រីឯឧបករណ៍នេសាទមួយប្រភេទទៀតនោះគឹ អង្រុត ជាឧបករណ៍មួយប្រភេទធ្វើឡើងដើម្បីសម្រួលដល់ការចាប់ត្រីតាមបឹង ឬត្រពាំង។ យ៉ាងណាមិញ អង្រុតធ្វើដោយបន្លោះឫស្សីមូលៗ មានរាងក្រឡូម តូចខាងមាត់លើធំគាយខាងក្រោម សម្រាប់រុត ឬក្រុងមច្ឆជាតិ។ សម្រាប់ឧបករណ៍ប្រភេទនេះ អាចនៅតែមានអ្នកប្រើគួរសម នៅតាមស្រុកស្រែចម្ការ ដែលសម្បូរត្រពាំង បឹងឬព្រែកធម្មជាតិដែលសម្បូរត្រី។ ចំណែកឯឧបករណ៍មួយប្រភេទទៀតនោះគឺ ទ្រុង ដែលជាឧបករណ៍សម្រាប់ដាក់តី្រ ក្ដាម ខ្យងរកបានពីបឹង និងស្រែ។ ដោយសារតែ វាត្រូវបានធ្វើឡើងពីឫស្សីដែលមានរាងមូល ឬសំប៉ែត មានគម្រប់បើកបិទ សម្រាប់ដាក់ត្រីចូលពីខាងលើ។ ម្យ៉ាងវិញទៀត ទ្រុងត្រូវបានគេធ្វើជាខ្សែ ដាក់ស្ពាយពីចំហៀង នៅនឹងខ្លួនដើម្បីដាក់ត្រី នៅពេលចាប់ ឬលើកបានពីក្នុងទឹក។ បច្ចុប្បន្នឧបរកណ៍មួយប្រភេទនេះ ក៏មិនសូវមានអ្នកប្រើ ដោយសារមានឧបករណ៍បែបសម័យថ្មីច្រើនប្រភេទ ចូលមកជំនួន មុខងាររបស់វា។ បន្ថែមពីនេះទៅទៀត យើងមកស្គាល់ឧបករណ៍នេសាទមួយប្រភេទទៀតគឺ ឈ្នក់ ដែលជាប្រដាប់នេសាទមច្ឆជាតិមួយមានសណ្ឋានដូចថ្នង មានចំពាស់៤ មានដង១។ ដោយសារតែ ឧបករណ៍ប្រភេទនេះត្រូវបានគេប្រើនៅតាមទីបឹងមានទឹកជ្រៅ ដើម្បីលើកយកត្រី នៅរដូវត្រីច្រើន ហើយក្នុងមួយឆ្នាំគេប្រើវាបានត្រឺមតែ៤ ទៅ៥ដងតែប៉ុណ្ណោះ។ លើសពីនេះ ឈ្នក់ មិនសូវមានអ្នកប្រើទេ ហើយបច្ចុប្បន្ន គេកម្រឃើញឧបរណ៍នេសាទប្រភេទនេះ មានវត្តមាននៅតាមស្រុកភូមិណាស់។ សរុបសេចក្តីមក ឧបករណ៍នេសាទប្រពៃណីរបស់ខ្មែរ គឺជាផ្នែកមួយដ៏សំខាន់នៃបេតិកភណ្ឌវប្បធម៌ និងរបៀបរស់នៅរបស់ប្រជាជនកម្ពុជា។ ឧបករណ៍ទាំងនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីភាពប៉ិនប្រសប់ក្នុងការសម្របខ្លួនទៅនឹងបរិស្ថាន និងការប្រើប្រាស់ធនធានធម្មជាតិប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីចំណេះដឹងដ៏ស៊ីជម្រៅរបស់ដូនតាខ្មែរក្នុងការចាប់ត្រី និងសត្វក្នុងទឹកយ៉ាងមានប្រសិទ្ធភាព។